ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយនៅភាគពាយព្យនៃប្រទេសកម្ពុជា ដែលមានសក្ដានុពលទេសចរណ៍ខ្ពស់ ជាពិសេសរមណីយដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិ។ នៅក្នុងខេត្តបន្ទាយមានជ័យ មានកន្លែងដើរលេងល្បីៗជាច្រើនសម្រាប់ឲ្យភ្ញៀវទេសចរណ៌ចូលទៅទស្សនា។ ប្រាសាទបន្ទាយឆ្មារ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏សំខាន់មួយស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ប្រាសាទនេះត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧ នាចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដើម្បីឧទ្ទិសដល់ព្រះពោធិសត្វលោកេស្វរៈ។ ប្រាសាទនេះក៏បានកសាងឡើងដើម្បីឧទ្ទិសដល់បុត្រព្រះបាទជ័យវរ្ម័នទី៧ ព្រះនាម ស្រិន្ទ្រកុមារ ព្រមទាំងមេទ័ពបួននាក់ទៀតដែលបានពលីជីវិតក្នុងសង្គ្រាមផងដែរ។ ប្រាសាទនេះមានទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា ប្រហែល ៦០ គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ។ នៅពេលលោកអ្នកទៅទស្សនាប្រាសាទបន្ទាយឆ្មារ លោកអ្នកនឹងបានឃើញថានៅក្នុងបរិវេណប្រាសាទ មានភាពស្រស់ស្អាត អមដោយដើមឈើត្រឈឹងត្រឈៃ គួរជាទីគយគន់។ ប្រាសាទបន្ទាយឆ្មារល្បីល្បាញដោយសារមានចម្លាក់ដ៏ល្អវិចិត្រ រៀបរាប់អំពីព្រឹត្តិការណ៍សំខាន់ៗក្នុងសម័យអង្គរ មិនតែប៉ុណ្ណោះការទស្សនាចម្លាក់ទាំងនេះនឹងធ្វើឱ្យលោកអ្នកនឹកស្រមៃដល់ភាពរុងរឿងនៃអាណាចក្រខ្មែរបុរាណ។ លើសពីនេះលោកអ្នកអាចជួបជាមួយអ្នកស្រុក ឬមគ្គទេសក៍ទេសចរណ៍ក្នុងតំបន់ ដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ ក៏ដូចជារឿងព្រេងនិទានដែលទាក់ទងនឹងប្រាសាទនេះ។ ការដើរមើលជុំវិញប្រាសាទនេះនឹងធ្វើឱ្យលោកអ្នកភ្ញាក់ផ្អើលចំពោះភាពអស្ចារ្យនៃស្ថាបត្យកម្មខ្មែរនាជំនាន់នោះ។ នៅជុំវិញប្រាសាទបន្ទាយឆ្មារ ក៏មាន ស្រះទឹកបុរាណ មួយចំនួនដែលធ្លាប់ជាផ្នែកមួយនៃប្រព័ន្ធធារាសាស្ត្ររបស់ប្រាសាទ។ នៅជុំវិញប្រាសាទមានដើមឈើបៃតង ស្រស់បំព្រង និង មានភាពស្ងប់ស្ងាត់ វាបានក្លាយជាឱកាសល្អសម្រាប់ថតរូបទុកជាអនុស្សាវរីយ៍។ នៅក្បែរប្រាសាទបន្ទាយឆ្មារ មាន សហគមន៍ទេសចរណ៍ មួយដែលផ្តល់ជូននូវសេវាកម្មស្នាក់នៅបែបផ្ទះសំណាក់ និងម្ហូបអាហារក្នុងតំបន់។ ការស្នាក់នៅជាមួយសហគមន៍ នឹងធ្វើឱ្យលោកអ្នកមានឱកាសបានជួបជុំជាមួយប្រជាជនក្នុងតំបន់ ស្វែងយល់ពីជីវិតរស់នៅរបស់ពួកគេ និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន។ ម៉្យាងទៀតប្រជាជននៅទីនោះក៏អាចរៀបចំការធ្វើដំណើរកម្សាន្តទៅកាន់ទីតាំងជុំវិញតំបន់ផ្សេងៗទៀតផងដែរ។ ចំណែកឯនៅក្រុងប៉ោយប៉ែត គឺជាទីក្រុងពាណិជ្ជកម្ម ដែលស្ថិតនៅភាគខាងលិចបំផុតនៃខេត្តបន្ទាយមានជ័យ ជាប់នឹងប្រទេសថៃ។ ទីក្រុងនេះត្រូវបានគេស្គាល់ថាជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់មួយរវាងប្រទេសទាំងពីរ។ ទោះបីជាមិនសូវមានរមណីយដ្ឋានប្រវត្តិសាស្ត្រ ឬធម្មជាតិល្បីល្បាញដូចតំបន់ផ្សេងៗក៏ដោយ ក៏ប៉ោយប៉ែតនៅតែមានភាពទាក់ទាញសម្រាប់អ្នកទស្សនាដែលចង់ស្វែងយល់ពីជីវិតទីក្រុងព្រំដែន និងសកម្មភាពកម្សាន្តផ្សេងៗ។ ក្រុងប៉ោយប៉ែតជាតំបន់ព្រំដែន នៅទីនោះមានផ្សារ និង មជ្ឈមណ្ឌលទិញទំនិញជាច្រើនដែលលក់ទំនិញគ្រប់ប្រភេទ ហើយក៏មានផលិតផលនាំចូលពីប្រទេសថៃផងដែរ។ ផ្សារទាំងនេះជាកន្លែងដ៏ល្អសម្រាប់អ្នកចូលចិត្តដើរផ្សារ និងចង់ស្វែងរកទំនិញក្នុងតម្លៃសមរម្យ ម្យ៉ាងទៀតលោកអ្នកក៏អាចភ្លក់អាហារតាមចិញ្ចើមផ្លូវ និងបង្អែមខ្មែរឆ្ងាញ់ៗផងដែរ។ ការទៅទស្សនា តំបន់ច្រកព្រំដែន អាចផ្តល់នូវបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយនៅទីនោះមានភាពមមាញឹកនៃការឆ្លងកាត់របស់មនុស្ស និងទំនិញរវាងប្រទេសទាំងពីរ។ វាជាទិដ្ឋភាពដែលបង្ហាញពីសកម្មភាពសេដ្ឋកិច្ចដ៏រស់រវើកនៅតំបន់ព្រំដែន មួយវិញទៀតនៅប៉ោយប៉ែត មាន ភោជនីយដ្ឋាន ដ៏សម្បូរបែបដែលផ្តល់ជូននូវម្ហូបខ្មែរ ថៃ និងម្ហូបអន្តរជាតិជាច្រើនមុខ។ ដោយសារមានភ្ញៀវទេសចរ និងពាណិជ្ជករមកពីប្រទេសថៃច្រើន រសជាតិម្ហូបក៏មានភាពចម្រុះផងដែរ អ្នកអាចសាកល្បងម្ហូបល្បីៗក្នុងតំបន់ ឬរីករាយជាមួយអាហារពេលល្ងាចនៅភោជនីយដ្ឋានលំដាប់ខ្ពស់។ ប្រសិនបើលោកអ្នកមានពេលវេលាបន្ថែម លោកអ្នកអាចស្វែងយល់ពី ភូមិឋានជុំវិញក្រុងប៉ោយប៉ែត ដើម្បីឃើញជីវិតរស់នៅបែបជនបទខុសពីក្នុងទីក្រុង។ ទោះជាយ៉ាងណាក៏ដោយ កន្លែងទាក់ទាញសំខាន់ៗនៅប៉ោយប៉ែតភាគច្រើនផ្តោតលើពាណិជ្ជកម្ម និង ការកម្សាន្ត។ ប្រាសាទបន្ទាយទ័ព គឺជាប្រាសាទបុរាណមួយទៀតនៅក្នុងខេត្តបន្ទាយមានជ័យ វាស្ថិតនៅមិនឆ្ងាយពីប្រាសាទបន្ទាយឆ្មារទេ ប្រាសាទនេះក៏ជាស្នាដៃស្ថាបត្យកម្មក្នុងសម័យអង្គរដែរ។ ទោះបីជាប្រាសាទនេះមិនសូវមានភាពល្បីល្បាញដូចប្រាសាទបន្ទាយឆ្មារក៏ដោយ ក៏ប្រាសាទបន្ទាយទ័ពនៅតែមានលក្ខណៈពិសេស និងមានប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍ដែរ។ ការទៅទស្សនាប្រាសាទនេះ អាចផ្តល់ឲ្យនូវបទពិសោធន៍មួយ និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីអរិយធម៌ខ្មែរបុរាណ។ ខុសពីប្រាសាទល្បីៗដែលមានភ្ញៀវទេសចរច្រើនកកកុញ ប្រាសាទបន្ទាយទ័ពមានបរិយាកាសស្ងប់ស្ងាត់ និងបៃតងស្រងាត់។ ទីនេះជាកន្លែងដ៏ល្អសម្រាប់អ្នកដែលចង់គេចចេញពីភាពអ៊ូអរ ហើយស្វែងរកភាពស្ងប់ចិត្ត យើងអាចដើរលេងដោយសេរី គយគន់ទេសភាពជុំវិញ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ វាជាកន្លែងដ៏ល្អសម្រាប់ថតរូបភាពបែបធម្មជាតិ និងបុរាណ។ អាងត្រពាំងថ្ម គឺជាអាងស្តុកទឹកធម្មជាតិដ៏ធំមួយដែលមានទីតាំងស្ថិតនៅក្នុង ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ អាងនេះមិនត្រឹមតែជាប្រភពទឹកសម្រាប់វិស័យកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជម្រកដ៏សំខាន់សម្រាប់សត្វស្លាបជាច្រើនប្រភេទ ជាពិសេស ក្រៀល ដែលជាប្រភេទសត្វស្លាបជិតផុតពូជ។ អាងត្រពាំងថ្មបានក្លាយជាកន្លែងទាក់ទាញទេសចរណ៍សម្រាប់អ្នកដែលចូលចិត្តទស្សនាសត្វស្លាបនិងធម្មជាតិ នៅទីនេះ លោកអ្នកអាចគយគន់ទេសភាពស្រស់បំព្រង និងសត្វស្លាបដ៏គួរឱ្យទាក់ទាញ។ យើងងាកទៅមើកន្លែងដើរលេងមួយទៀតគឺផ្សារសិរីសោភ័ណ គឺជាផ្សារកណ្ដាល និងជាបេះដូងពាណិជ្ជកម្មដ៏សំខាន់របស់ ក្រុងសិរីសោភ័ណ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ ផ្សារនេះមិនត្រឹមតែជាកន្លែងទិញដូរទំនិញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណុចកណ្ដាលដែលឆ្លុះបញ្ចាំងពីជីវិតរស់នៅប្រចាំថ្ងៃ និងវប្បធម៌របស់ប្រជាជនក្នុងតំបន់ផងដែរ។ មិនតែប៉ុណ្ណោះផ្សារសិរីសោភ័ណមានលក់ទំនិញគ្រប់ប្រភេទ ពីតម្រូវការប្រចាំថ្ងៃ រហូតដល់ផលិតផលកសិកម្ម ហើយក៏ជាកន្លែងដ៏ល្អសម្រាប់អ្នកដែលចង់ស្វែងរកផលិតផលក្នុងស្រុក។ ការសាកល្បងម្ហូបអាហារប្រពៃណីខ្មែររួមមាន នៅក្នុងផ្សារសិរីសោភ័ណក៏មាន បន្លែ ផ្លែឈើត្រី សាច់ស្រស់ៗជាច្រើនប្រភេទដែលនាំមកពីចម្ការអ្នកស្រុកផ្ទាល់ និងកមានលក់ម្ហូបអាហារឆ្អិនស្រាប់ ដូចជាម្ហូបការី និងមុខម្ហូបខ្មែរជាច្រើនមុខទៀត ហើយវាមានរសជាតិដើមបែបប្រពៃណី។ នៅទីនោះក៏មានលក់ បង្អែម និងនំខ្មែរ ជាច្រើនប្រភេទ វាមានរសជាតិឆ្ងាញ់ និង តម្លៃសមរម្យ។ ផ្សារសិរីសោភ័ណមានលក់ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ ដូចជាក្រណាត់ គ្រឿងអលង្ការ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។ ពិសេសជាងនេះទៅទៀតប្រសិនបើលោកអ្នកចង់បានវត្ថុអនុស្សាវរីយ៍សម្រាប់ទុកជាអនុស្សាវរីយ៍ ឬជាកាដូ ផ្សារសិរីសោភ័ណក៏មានលក់ផលិតផលសិប្បកម្មតូចៗ ឬវត្ថុអនុស្សាវរីយ៍មួយចំនួនផងដែរ។ ទោះបីជាមិនសូវមានភាពសម្បូរបែបដូចផ្សារនៅសៀមរាប ឬភ្នំពេញក៏ដោយ លោកអ្នកនៅតែអាចរកបានរបស់របរដែលបង្ហាញពីអត្តសញ្ញាណខ្មែរ។ បន្ថែមពីនេះបរិយាកាសនៅក្នុងផ្សារមានភាពមមាញឹក និងរស់រវើក លោកអ្នកអាចដើរលេងកម្សាន្តថតរូបភាពអំពីសកម្មភាពទិញដូរ លក់ដូរ ឬទេសភាពជុំវិញផ្សារ ដែលបង្ហាញពីភាពទាក់ទាញបែបសាមញ្ញ។